ព្រះបរមរាជវាំងកម្ពុជាគឺជាសំណង់អាគារដែលមានការរចនាដោយប្រើក្បាច់តាមប្រាសាទបុរាណនានា ថែមទាំងជាព្រះរាជដំណាក់របស់អង្គព្រះមហាក្សត្រនៃកម្ពុជា ដែលទ្រង់គង់ប្រថាប់នៅជាម្លប់សម្រាប់រាស្រ្តខ្មែរ ។ ក្រៅពីនាំក៏មានឈ្មោះពេញជាផ្លូវការណ៍ហៅថា "ព្រះបរមរាជវាំងចតុមុខ ព្រះបរមទេវតា"។ តែដោយសាររាជវាំងមួយនេះឆ្លងកាត់នូវភ្លើងសង្គ្រាមអស់ជាច្រើនឆ្នាំ ទើបឈ្មោះដើមត្រូវបានគេបំភ្លេច និងត្រូវបានហៅជំនួសថា ព្រះបរមរាជវាំងចតុមុខសិរីមង្គល ។ ព្រះបរមរាជវាំងកម្ពុជា ចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៨៦៦ ហើយត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ១៨៧០ ក្នុងរាជព្រះបាទ នរោត្តម ។ មុនពេលសាងសង់ព្រះបរមរាជវាំងថ្មីនៅតំបន់ចតុមុខ ព្រះបាទ នរោត្តម បានសម្រេចព្រះទ័យក្នុង ការផ្លាសប្ដូររាជធានីពីឧដុង្គ មកតំបន់ចតុមុខក្នុងឆ្នាំ ១៨៦៥ នៃគ.សករាជ។ ព្រះបាទ នរោត្តម ផ្លាស់ប្ដូររាជធានី ពីឧដុង្គ មកតំបន់ចតុមុខ ក្នុងឆ្នាំ ១៨៦៥ ក្រុងនេះត្រូវបានប្រសិទ្ធនាមថា ក្រុងភ្នំពេញ ហើយការសាងសង់ព្រះបរមរាជវាំងថ្មី ត្រូវបានធ្វើឡើងនៅអំឡុងខែ កក្កដា ឆ្នាំ ១៨៦៦ និង ត្រូវបានបញ្ចប់ក្នុងអំឡុង ខែកុម្ភៈ ឆ្នាំ ១៨៧០ នៃគ.សករាជ ។ ព្រះបរមរាជវាំងបានសាងសង់យកលំនាំតាម រចនាសម្ព័ន្ធស្ថាបត្យកម្មនាសម័យអង្គរ ដោយផ្ដោតទៅលើគំរូនៃរចនាសម្ព័ន្ធ នៃក្រុងអង្គរធំ។ ណាមួយវិញទៀតព្រះបរមរាជវាំងមានការពង្រីក និងជួសជុលជាបន្តបន្ទាប់ពីជំនាន់ស្ដេចមួយទៅជំនាន់មួយ រហូតដល់មានរូបរាងដូចសព្វថ្ងៃ។ ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅចំកណ្ដាល រាជធានីភ្នំពេញ ជាប់នឹងទន្លេចតុមុខ ដែលជាទីប្រសព្វនៃទន្លេបួនគឺ ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ ទីតាំងនេះត្រូវបានជ្រើសរើសដោយមានជំនឿថាជាកន្លែងដែលមានជ័យមង្គលសម្រាប់រាជធានី។ ជុំវិញព្រះបរមរាជវាំង ត្រូវបានហ៊ុមព័ទ្ធដោយ កំពែងខ្ពស់ៗ ដែលជាផ្នែកមួយនៃការការពារ។ ហើយនៅខាងក្នុងបរិវេណមានអគារសំខាន់ៗជាច្រើនដូចជា ព្រះទីនាំងទេវាវិនិច្ឆ័យ ដែលជាសាលជួបជុំ ព្រះទីនាំងកៃលាស ដែលជាកន្លែងគង់របស់ព្រះមហាក្សត្រ ព្រះវិហារព្រះកែវមរកត និងព្រះចេតិយ។ ព្រះបរមរាជវាំងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ទាំងក្នុងន័យប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌។ មជ្ឈមណ្ឌលរាជវង្សានុវង្ស គឺជាលំនៅឋានផ្លូវការរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតជាកន្លែងដែលព្រះមហាក្សត្រទ្រង់គង់នៅ និងបំពេញព្រះរាជកិច្ចជាប្រមុខរដ្ឋ។ មជ្ឈមណ្ឌលនយោបាយ និងរដ្ឋបាល គឺជាទីកន្លែងសម្រាប់ប្រារព្ធពិធីសំខាន់ៗរបស់រដ្ឋាភិបាល ពិធីជួបជុំផ្លូវការ និងការទទួលភ្ញៀវបរទេសជាដើម។ ជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនា វត្តព្រះកែវមរកតគឺជាកន្លែងសំខាន់សម្រាប់ការគោរពបូជាសាសនា និងជាកន្លែងតម្កល់វត្ថុមានតម្លៃជាច្រើនដូចជា ព្រះពុទ្ធរូបមាស និងព្រះពុទ្ធរូបត្បូងមរកត។ ព្រះបរមរាជវាំង មិនត្រឹមតែជាទីគង់ប្រថាប់របស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជា ទីកន្លែងដ៏ពិសិដ្ឋសម្រាប់ប្រារព្ធពិធីបុណ្យប្រពៃណីជាតិសំខាន់ៗជាច្រើនទៀត ដូចជា ពិធីរាជាភិសេក ព្រះរាជពិធីបុណ្យទ្វារទសមាសជាដើម។ ថែមទាំងជាទីកន្លែងដ៏សំខាន់សម្រាប់រៀបចំ ពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិផងដែរ។ សរុបមក ព្រះបរមរាជវាំងមិនមែនត្រឹមតែជាអគារប៉ុណ្ណោះទេ តែជាបេះដូងនៃរាជធានីភ្នំពេញ និងជានិមិត្តរូបដ៏សំខាន់នៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជា។